ពិធីក្រុងពាលី ដែលជាការប្រារព្ធពិធីសែនព្រែនដ៍សំខាន់របស់ខ្មែរមុនពេលសាងសង់ ឬជួសជុល ផ្ទះ អគារ ដែលបានចាក់ឫសយ៉ាងជ្រៅទៅក្នុងជំនឿ និងប្រពៃណីខ្មែរតាំងពីបុរាណកាលមក។ ពិធីនេះមិនមែនគ្រាន់តែជាការធ្វើឡើងតាមទម្លាប់នោះទេ ប៉ុន្តែវាផ្ទុកនូវអត្ថន័យទស្សនវិជ្ជា ជំនឿ និងបំណងប្រាថ្នារបស់មនុស្ស។ ដែលពិធីក្រុងពាលីមានប្រភពចេញពីជំនឿបុរាណរបស់មនុស្សជាតិ ដែលជឿថា រាល់ទីកន្លែងទាំងអស់សុទ្ធតែមានម្ចាស់ ឬវិញ្ញាណប្រចាំការ។ ហើយជំនឿនេះរួមបញ្ចូលទាំង ម្ចាស់ទឹក ម្ចាស់ដី ដែលជាទេវតា ឬ វិញ្ញាណថែរក្សាទឹកដីកន្លែងណាមួយ។ ឯអារក្ស អ្នកតា ជាវិញ្ញាណបុព្វបុរស ឬអ្នកថែរក្សាព្រៃភ្នំ ដំណាំផល ភូមិឋាន។ ចំណែករុក្ខទេវតា ជាទេវតាដែលគង់នៅក្នុងដើមឈើធំៗ និងឥសី ឬព្រាហ្មណ៍បុរាណ ជាអ្នកមានបារមីដែលធ្លាប់គង់នៅទីកន្លែងនោះ។។ ដោយសារតែបែបនេះ ទើបប្រជាជនខ្មែរជឿថា ការប៉ះពាល់ដល់ទីកន្លែងទាំងនោះ ដោយការជីកកកាយ ដាល់បង្គោល រំលំដើមឈើ ឬសាងសង់ អាចបង្កការរំខានដល់ម្ចាស់ទីកន្លែង។ ជាពិសេសអាចនាំមកនូវឧបទ្រពចង្រៃ ការរាំងស្ទះ ការឈឺថ្កាត់ ឬគ្រោះថ្នាក់ដល់អ្នកសាងសង់ និងម្ចាស់។ ដូច្នេះហើយ ពិធីក្រុងពាលី ត្រូវបានរៀបចំឡើងដើម្បី សុំខមាទោស និងការអនុញ្ញាត បង្ហាញការគោរព និងសុំការអភ័យទោសចំពោះការរំខានដល់ម្ចាស់ទីកន្លែង។ វាក៏ជាកាសុំសិរីសួស្តី និងពរជ័យ អញ្ជើញម្ចាស់ទីកន្លែងឲ្យយាងមកទទួលតង្វាយ ហើយប្រទានពរជ័យ ការពារថែរក្សា ការសាងសង់ឲ្យប្រព្រឹត្តទៅដោយរលូន ជៀសផុតពីគ្រោះភ័យ និងនាំមកនូវសេចក្តីសុខចម្រើនដល់អ្នករស់នៅ។ ម្យ៉ាងវិញទៀត វាជាការបណ្ដេញអ្វីដែលអពមង្គល ពេលខ្លះក៏ជាការបន់ស្រន់ ឬសុំឲ្យម្ចាស់ទីកន្លែងជួយបណ្ដេញនូវវិញ្ញាណអាក្រក់ ទាំងឡាយណាដែលនៅទីនោះចេញទៅ។ ជាធម្មតាពិធីក្រុងពាលីជាទូទៅត្រូវបានដឹកនាំដោយ អាចារ្យ ឬគ្រូហោរា ដែលមានចំណេះដឹងជ្រៅជ្រះខាងក្បួនតម្រាពិធីសាសនា។ ដោយដំបូងអាចារ្យនឹងពិនិត្យមើល ថ្ងៃ ខែ ឆ្នាំ និងម៉ោងល្អ បវរមហាឫក្ស យោងតាមក្បួនហោរាសាស្ត្រ ដើម្បីកំណត់ពេលវេលាដ៏ប្រសើរសម្រាប់ចាប់ផ្តើមពិធី។ នេះរួមបញ្ចូលទាំងការកំណត់ ទិសដៅ សម្រាប់បែរមុខបន់ស្រន់ និងទិសដៅចាប់ផ្តើមជីកដីសាងសង់ដំបូង។ ជាបន្ទាប់គេនឹងរៀបចំ រានបូជាតូចមួយ នៅទីតាំងដែលបានកំណត់នៅកណ្ដាលទីធ្លា ឬនៅកន្លែងណាមួយដែលចាត់ទុកថាជាសិរីមង្គលរបស់ដីនោះ។ រីឯរាននោះត្រូវបានលម្អដោយ ស្លឹកឈើ ផ្កា ធូប ទៀន និងមានក្រាលកម្រាលឲ្យបានស្អាតបាត។ នៅក្បែររាន អាចមាន ការជីកកកាយដីបន្តិច តំណាងការចាប់ផ្ដើម ឬដាក់ឥដ្ឋមង្គលសម្រាប់បូជា។ សម្រាប់តង្វាយពិធីក្រុងពាលីមានច្រើនមុខណាស់ដូចជា បាយសី ដែលត្រូវបានធ្វើពីស្លឹកចេកចងរមូរ មានរាងជាជាន់ៗ ហើយជាធម្មតា ៥ ថ្នាក់ ឬ ៧ ថ្នាក់ ខ្លះមាន ៩ ថ្នាក់ តំណាងឲ្យភ្នំព្រះសុមេរុ និងភពទាំងឡាយ។ ហើយនៅលើបាយសីនីមួយៗ គេតុបតែងដោយ ផ្កាភ្ញីដូចជា ផ្កាឈូក ផ្កាចំប៉ី ផ្កាម្លិះ និងមាន ទៀន ធូប ពងមាន់ ឬពងទាឆ្អិន នៅចុងកំពូល តំណាងការចាប់ផ្តើមជីវិត។ មានបាយស ឬ បាយជ័យ ជាបាយសសុទ្ធ ដែលជាចំណីអាហារដ៏សំខាន់។ ចំណែកឯម្ហូបអាហារវិញមាន នំអន្សមជ្រូក នំអន្សមចេក នំគម នំបត់ នំទ្រាប និងនំខ្មែរផ្សេងៗទៀត ដែលនំទាំងនេះតំណាងឲ្យភាពបរិបូរណ៍នៃភោគផល និងសេចក្ដីសុខ។ នៅក្នុងនោះក៏មានផ្លែឈើស្រស់ៗផងដែរ ដែលគេរៀបចំដាក់ជាគូៗ ដូចជា ចេកទុំ ដូងខ្ចី ស្វាយ មៀន ល្ហុង និង ល្មុតជាដើម។ បន្ថែមពីនេះទៀតក៏មានសាច់សត្វដែរ ដូចជា មាន់ស្ងោរមួយគូ ក្បាលជ្រូក ទាដុត អាស្រ័យលើទំហំពិធី និងជំនឿ ហើយត្រូវមានរៀបចំឲ្យស្អាត ។ មួយវិញទៀតក៏មានទឹកភេសជ្ជៈដូចជា ទឹកស្អាត ទឹកដូង ទឹកផ្លែឈើ និង ស្រាដែរ។ អ្វីដែលមិនអាចខ្វះបាននោះគឺ ម្លូ ស្លា បារី និងកំបោរ ព្រោះវាជានិមិត្តរូបនៃភាពស្និទ្ធស្នាល និងការទទួលស្វាគមន៍។ ចូលដល់ដំណើរការពិធីវិញ សម្រាប់ពុទ្ធសាសនិក ដំបូងអាចារ្យនឹងនាំម្ចាស់ផ្ទះ និងអ្នកចូលរួម អុជធូប ទៀន ថ្វាយផ្កា ហើយ វក្រាបថ្វាយបង្គំ ព្រះរតនត្រ័យ។ បន្ទាប់មក សមាទានសីល ៥ និង សូត្រមន្ត តាមគម្ពីរ ឬបួងសួង ដោយអញ្ជើញម្ចាស់ទឹកម្ចាស់ដី និងវត្ថុស័ក្តិសិទ្ធិ ។ ប៉ុន្តែបើព្រហ្មញ្ញសាសនាវិញ អាចារ្យនឹងសូត្រមន្តគាថា ឬភាសាសំស្ក្រឹត ដើម្បីបូជាដល់ព្រះព្រហ្ម ព្រះវិស្ណុ ព្រះសិវៈ ឬទេវតាផ្សេងៗ។ ក្រោយមកនៅពេលបញ្ចប់ការបួងសួង អាចារ្យនឹងបាចផ្កា បាញ់ទឹកអប់ ឬជះទឹកមន្តជុំវិញទីតាំងសាងសង់ ដើម្បីប្រោសព្រំសិរីមង្គល និងបណ្ដេញអពមង្គល។ ជាកិច្ចបញ្ចប់ ម្ចាស់ផ្ទះ ឬ ជាងសាងសង់ នឹងចាប់ផ្តើមជីកដីបន្តិចនៅទីតាំងដែលបានកំណត់ដោយអាចារ្យ ជាការចាប់ផ្តើមសាងសង់។